គ្រឿងអលង្ការខ្មែរ មានឫសគល់យ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលត្រូវបានបំផុសនិងបង្កប់គំនិតយ៉ាងសម្បូរបែបដែលសបញ្ជាក់តាមរយៈក្បាច់រចនាពីរុក្ខជាតិ និងសត្វនានា។ ការរចនាទាំងនេះមិនត្រឹមតែសម្រាប់លម្អប៉ុណ្ណោះទេ ប៉ុន្តែមានអត្ថន័យនិមិត្តរូបយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្សេងៗនៃជីវិត ជំនឿសាសនា និងវប្បធម៌ខ្មែរ។ ហើយវាតែងតែជាប្រភពដ៏សំខាន់នៃការបំផុសគំនិតសម្រាប់សិប្បករខ្មែរក្នុងការច្នៃប្រឌិតជាគ្រឿងអលង្ការ។ គ្រឿងអលង្ការខ្មែរបុរាណច្រើនធ្វើពីមាស ប្រាក់ និងស្ពាន់ ប្រើសម្រាប់លម្អព្រះរាជវង្សានុវង្ស និងពួកអភិជន។ គ្រឿងអលង្ការទាំងនេះតែងតែបង្ហាញពីការរចនាដ៏ល្អិតល្អន់តាមលក្ខណ:សត្វទេវកថា និងរុក្ខជាតិ ដោយទាញយកប្រភពយ៉ាងច្រើនពីកេរដំណែលសិល្បៈនៃសម័យអង្គរ។ បន្ថែមលើនេះ ចម្លាក់លម្អិតនៅលើជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងទៀតបានផ្តល់នូវក្បាច់រចនាម៉ូដរុក្ខជាតិ និងសត្វយ៉ាងទូលំទូលាយ។ ក្បាច់រចនាម៉ូដសត្វ មានដូចជា ក្បាច់នាគ គ្រុឌ ហង្ស និងក្ងោកជាដើម។ ចំពោះក្បាច់រចនានាគលើគ្រឿងអលង្ការខ្មែរ មានអត្ថន័យជ្រាលជ្រៅ និងទូលំទូលាយ មិនមែនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ។ គេជឿថា នាគ គឺជាសត្វទេវកថាដ៏មានឥទ្ធិពល និងសំខាន់បំផុតមួយនៅក្នុងវប្បធម៌ និងជំនឿរបស់ខ្មែរ ដែលតំណាងឱ្យការការពារ អំណាច និងកម្លាំង។ នាគត្រូវបានគេជឿថាមានអំណាចការពារពីភ្នំភ្លើង អារក្សបិសាច និងអំពើអាក្រក់គ្រប់ប្រភេទ ហើយការពាក់គ្រឿងអលង្ការមានក្បាច់នាគ ត្រូវបានគេយល់ថាជាការនាំមកនូវ សុវត្ថិភាព និង សេចក្តីសុខ ដល់អ្នកពាក់។ វាមានរូបរាងដ៏ធំសម្បើម និងមានក្បាលច្រើន នាគតំណាងឱ្យ អំណាច កម្លាំង អានុភាព និង ឥទ្ធិពល។ អ្នកពាក់គ្រឿងអលង្ការមានក្បាច់រចនានាគ អាចមានអារម្មណ៍ថាទទួលបានកម្លាំងចិត្ត និងភាពក្លាហានពីគ្រឿងអលង្ការនោះ។ ក្នុងជំនឿបុរាណ នាគជាអ្នកគ្រប់គ្រងទឹក និងនាំមកនូវទឹកភ្លៀងសម្រាប់កសិកម្ម ដែលជាប្រភពនៃ ភាពរុងរឿង និង ទ្រព្យសម្បត្តិ។ ការរចនាក្បាច់នាគលើគ្រឿងអលង្ការនេះអាចឆ្លុះបញ្ចាំងពីឋានៈខ្ពង់ខ្ពស់ និងភាពជាអ្នកដឹកនាំ។ សរុបមក ក្បាច់រចនានាគនៅលើគ្រឿងអលង្ការខ្មែរ គឺជាការរួមបញ្ចូលគ្នានៃ សិល្បៈដ៏ល្អវិចិត្រ ជាមួយនឹង អត្ថន័យនិមិត្តរូបដ៏ជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីជំនឿ វប្បធម៌ និងបំណងប្រាថ្នារបស់ប្រជាជនខ្មែរក្នុងការទទួលបានការការពារ សំណាងល្អ និងអំណាច។ រីឯ ក្បាច់រចនាគ្រុឌវិញ គឺជាគំនូរដ៏សំខាន់មួយទៀតនៅក្នុងសិល្បៈ និងគ្រឿងអលង្ការខ្មែរ ដែលមានអត្ថន័យជ្រាលជ្រៅ និងនិមិត្តរូបខ្ពស់។ គ្រុឌ គឺជាសត្វទេវកថាក្នុងជំនឿហិណ្ឌូ និងពុទ្ធសាសនា ដែលត្រូវបានគេពិពណ៌នាថាមានខ្លួនជាមនុស្ស និងមានក្បាល ចំពុះ ស្លាប ក្រញាំជាសត្វឥន្ទ្រី ហើយត្រូវបានចាត់ទុកថា ជាស្តេចបក្សី និងជាយានជំនិះរបស់ព្រះវិស្ណុ។ នៅក្នុងគ្រឿងអលង្ការខ្មែរ ក្បាច់រចនាគ្រុឌតំណាងឱ្យអំណាច និងកម្លាំងដូចនាគដែរ វាត្រូវបានគេស្គាល់ថាជាសត្វដែលមានកម្លាំងមហិមា អាចហោះហើរយ៉ាងលឿន និងមានសមត្ថភាពកម្ចាត់សត្រូវ។ ដូចនេះការពាក់គ្រឿងអលង្ការមានក្បាច់គ្រុឌ ជានិមិត្តរូបនៃ អំណាច ភាពក្លាហាន កម្លាំង និង ឥទ្ធិពល ព្រោះវាអាចផ្តល់កម្លាំងចិត្ត និងភាពជឿជាក់ដល់អ្នកពាក់។ វាអាចជំរុញទឹកចិត្តឱ្យអ្នកពាក់មានមហិច្ឆតា និងការតាំងចិត្តដើម្បីសម្រេចក្តីស្រមៃ។ គ្រុឌត្រូវបានគេជឿថាជាអ្នកការពារដ៏ខ្លាំងក្លា និងជាអ្នករំដោះពីគ្រោះកាចពីព្រោះនៅក្នុងរឿងនិទានជាច្រើន គ្រុឌតែងតែជួយសង្គ្រោះមនុស្ស ឬទេវតាពីគ្រោះថ្នាក់។ ដូច្នេះ ក្បាច់គ្រុឌលើគ្រឿងអលង្ការក៏ជានិមិត្តរូបនៃ ការការពារ សុវត្ថិភាព និង ការរួចផុតពីឧបសគ្គ ផងដែរ។ ដោយសារគ្រុឌជាយានជំនិះរបស់ព្រះវិស្ណុ និងជាស្តេចបក្សី គ្រុឌក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ឋានៈខ្ពង់ខ្ពស់ ភាពជាអ្នកដឹកនាំ និង រាជវង្សានុវង្ស។ និយាយរួមមក ក្បាច់រចនាគ្រុឌនៅលើគ្រឿងអលង្ការខ្មែរ មិនមែនគ្រាន់តែជាការបង្ហាញរូបភាពសត្វទេវកថាមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ពី អំណាច ការការពារ សេរីភាព និង ឋានៈខ្ពង់ខ្ពស់ ដែលអ្នកពាក់ជឿថាខ្លួននឹងទទួលបាន។ ចំណែក ក្បាច់រចនាហង្សលើគ្រឿងអលង្ការក៏គេជឿថាមានអត្ថន័យជ្រាលជ្រៅដែរ ព្រោះហង្ស គឺជាសត្វស្លាបទេវកថាដ៏ស្រស់ស្អាត និងលេចធ្លោមួយនៅក្នុងសិល្បៈ និងជំនឿរបស់ខ្មែរ ក៏ដូចជានៅក្នុងវប្បធម៌អាស៊ីជាទូទៅ។ ហង្សត្រូវបានគេស្គាល់ថាជា រាជហង្ស ឬ រាជសីហ៍ហង្ស ដែលមានលក្ខណៈស្រដៀងនឹងសត្វក្ងាន ប៉ុន្តែមានលក្ខណៈដ៏ទេវភាព និងប្រកបដោយសិរីមង្គល។ ហង្សត្រូវបានគេជឿថាជាសត្វស្លាបដែលរស់នៅក្នុងទឹកបរិសុទ្ធ ទើបធ្វើឲ្យវាជានិមិត្តរូបនៃ ភាពបរិសុទ្ធ សេចក្តីល្អ សេចក្តីស្អាតស្អំ និង ការបែងចែករវាងអំពើល្អ និងអាក្រក់។ ការពាក់គ្រឿងអលង្ការមានក្បាច់ហង្ស អាចនាំមកនូវសេចក្តីថ្លៃថ្នូរ និងភាពល្អប្រសើរក្នុងជីវិត។ ហង្សត្រូវបានគេកោតសរសើរចំពោះរូបរាងដ៏ស្រស់ស្អាត ឥរិយាបថទន់ភ្លន់ និងចលនាដ៏មានសណ្តាប់ធ្នាប់របស់វា។ វាតំណាងឱ្យ សោភ័ណភាព ភាពទន់ភ្លន់ និង ភាពឆើតឆាយនាំឲ្យ គ្រឿងអលង្ការក្បាច់ហង្សច្រើនតែមានលក្ខណៈឆើតឆាយ និងទាក់ទាញភ្នែក។ ហង្សត្រូវបានគេចាត់ទុកជាសត្វនាំសំណាង និងនាំមកនូវ សិរីមង្គល សេចក្តីសុខ និង ភាពចម្រុងចម្រើន ហើយការមានវត្តមានរបស់ហង្ស ត្រូវបានគេជឿថាអាចនាំមកនូវលាភជ័យ និងភាពសុខដុមរមនាក្នុងគ្រួសារ។ ដោយសារហង្សត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះព្រហ្ម ដែលជាព្រះនៃចំណេះដឹង ហង្សក៏ជានិមិត្តរូបនៃ ប្រាជ្ញា ចំណេះដឹង និង ការត្រាស់ដឹង ផងដែរ ទើបធ្វើឲ្យអ្នកពាក់មានគំនិតភ្លឺស្វាង និងការយល់ដឹង។ ហង្សក៏ត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃ គូស្វាមីភរិយាដ៏ស្មោះត្រង់ និង ក្តីស្រឡាញ់ដ៏បរិសុទ្ធ ផងដែរ ជាពិសេសនៅពេលដែលវាត្រូវបានបង្ហាញជាគូ។ ដូច្នេះក្បាច់រចនាហង្សនៅលើគ្រឿងអលង្ការខ្មែរ គឺមានអត្ថន័យលើសពីភាពស្រស់ស្អាតខាងក្រៅ។ វាគឺជាការបង្ហាញពី ភាពបរិសុទ្ធ ភាពស្រស់ស្អាត សំណាងល្អ ប្រាជ្ញា និង សេចក្តីស្រឡាញ់ ដែលអ្នកពាក់ជឿថាខ្លួននឹងទទួលបានពីនិមិត្តសញ្ញាដ៏ទេវភាពនេះ។ បន្ថែមលើនេះទៀត ក្បាច់រចនារូបក្ងោកក៏មានន័យខ្លាំងដែរចំពោះការច្នៃជាគ្រឿងអលង្ការខ្មែរ ព្រោះក្ងោក គឺជាសត្វស្លាបដ៏ស្រស់ស្អាតអស្ចារ្យ ដែលមានវត្តមានយ៉ាងសំខាន់នៅក្នុងសិល្បៈ វប្បធម៌ និងជំនឿរបស់ខ្មែរ ក៏ដូចជានៅក្នុងតំបន់អាស៊ីជាច្រើនទៀត។ រូបរាងដ៏ប្រណិត ជាមួយរោមពណ៌ឆើតឆាយ និងកន្ទុយលាតត្រដាងរបស់វា បានធ្វើឱ្យក្ងោកក្លាយជាប្រភពបំផុសគំនិតដ៏អស្ចារ្យសម្រាប់ជាងគ្រឿងអលង្ការខ្មែរ។ ក្ងោកត្រូវបានគេស្គាល់ថាជាសត្វស្លាបមួយក្នុងចំណោមសត្វស្លាបដែលស្រស់ស្អាតបំផុតនៅលើពិភពលោក ដោយមានរោមចម្រុះពណ៌ និងកន្ទុយដ៏វែងឆើតឆាយ។ ដូច្នេះហើយ វាជានិមិត្តរូបនៃ ភាពស្រស់ស្អាត សោភ័ណភាព ភាពប្រណិត និង ភាពទាក់ទាញ។ ការពាក់គ្រឿងអលង្ការក្បាច់ក្ងោក អាចឆ្លុះបញ្ចាំងពីរសនិយម និងភាពឆើតឆាយរបស់អ្នកពាក់។ ក្ងោកតែងតែលាតកន្ទុយរបស់វាបង្ហាញពីសម្រស់ដ៏អស្ចារ្យ ដែលជានិមិត្តរូបនៃ មោទនភាព ភាពថ្លៃថ្នូរ ភាពជាស្តេច និង ភាពខ្ពង់ខ្ពស់នាំឲ្យវាអាចផ្តល់នូវអារម្មណ៍ជឿជាក់ និងឋានៈដល់អ្នកពាក់។ នៅក្នុងជំនឿខ្លះ ក្ងោកត្រូវបានផ្សារភ្ជាប់ជាមួយនឹង អាយុយឺនយូរ និង ភាពអមតៈ ដោយសារតែរោមរបស់វាដែលត្រូវបានគេជឿថាមិនងាយរលួយ។ ការពាក់គ្រឿងអលង្ការក្បាច់ក្ងោកអាចជានិមិត្តរូបនៃបំណងប្រាថ្នាចង់បានជីវិតយូរអង្វែង។ ក្ងោកក៏ត្រូវបានគេចាត់ទុកថាជាសត្វនាំមកនូវ សំណាងល្អ សិរីមង្គល និង ភាពចម្រុងចម្រើន ផងដែរ ព្រោះវាត្រូវបានគេជឿថាអាចបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវថាមពលវិជ្ជមាន។ នៅក្នុងបរិបទខ្លះ ជាពិសេសនៅពេលដែលក្ងោកត្រូវបានបង្ហាញជាគូ វាក៏អាចតំណាងឱ្យ សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និង មនោសញ្ចេតនា រវាងគូស្នេហ៍ផងដែរ។ សរុបរួមទៅ ក្បាច់រចនាក្ងោកនៅលើគ្រឿងអលង្ការខ្មែរ គឺមិនត្រឹមតែជាគំនូរធម្មតាទេ ប៉ុន្តែវាជាការបញ្ជាក់ពី ភាពស្រស់ស្អាត មោទនភាព សំណាងល្អ និង សិរីមង្គល ដែលអ្នកពាក់ជឿថាខ្លួននឹងទទួលបានពីនិមិត្តសញ្ញាដ៏វិសេសវិសាលនេះ។ ចំណែកឯ ក្បាច់រចនាម៉ូដរុក្ខជាតិសំដៅលើ ក្បាច់ផ្កាដែលមានដូចជា ផ្កាឈូក វល្លិ៍រំយោល ឬក្បាច់ភ្ញីទេស។ ក្បាច់រចនាផ្កាឈូកនៅលើគ្រឿងអលង្ការខ្មែរពិតជាមានអត្ថន័យខ្លាំង និងសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងពីជំនឿ សាសនា និងវប្បធម៌ខ្មែរ។ ផ្កាឈូកត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏ពិសិដ្ឋនៅក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលជាសាសនាធំៗទាំងពីរ ហើយមានឥទ្ធិពលលើសិល្បៈ និងវប្បធម៌ខ្មែរ។ ផ្កាឈូកដុះចេញពីភក់ជ្រាំតែនៅតែរីកស្អាតបរិសុទ្ធ មិនប្រឡាក់ប្រឡូស ដែលតំណាងឱ្យភាពបរិសុទ្ធ និងភាពស្អាតស្អំ ។ នេះជានិមិត្តរូបនៃការតស៊ូជំនះរាល់ឧបសគ្គដើម្បីសម្រេចបាននូវភាពបរិសុទ្ធនៃចិត្ត និងកាយ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ផ្កាឈូកក៏ជានិមិត្តរូបនៃការត្រាស់ដឹងរបស់ព្រះពុទ្ធផងដែរ។ នៅក្នុងព្រះពុទ្ធសាសនា ការរីកលូតលាស់នៃផ្កាឈូកពីគ្រាប់ពូជរហូតដល់រីកស្រស់ស្អាតតំណាងឱ្យដំណាក់កាលនៃការអភិវឌ្ឍន៍ស្មារតីឆ្ពោះទៅរកការត្រាស់ដឹង។ ដូច្នេះ ក្បាច់ផ្កាឈូកលើគ្រឿងអលង្ការបង្ហាញពីការស្វែងរកនូវបញ្ញា និងការយល់ដឹងដ៏ជ្រាលជ្រៅ។ ផ្កាឈូកត្រូវបានគេជឿថាអាចនាំមកនូវសេចក្តីសុខ សន្តិភាព និងភាពចម្រុងចម្រើន។ ការពាក់គ្រឿងអលង្ការដែលមានក្បាច់ផ្កាឈូក អាចជាការបង្ហាញពីក្តីសង្ឃឹម និងជំនឿថាវានឹងនាំមកនូវសេចក្តីសុខ និងលាភជ័យដល់អ្នកពាក់។ ក្រៅពីអត្ថន័យខាងសាសនា ផ្កាឈូកក៏ត្រូវបានគេកោតសរសើរចំពោះរូបរាងដ៏ស្រស់ស្អាត និងទាក់ទាញរបស់វាផងដែរ ការរចនាក្បាច់ផ្កាឈូកលើគ្រឿងអលង្ការបង្ហាញពីរសនិយមនៃសិល្បៈ និងសោភ័ណភាពខ្ពស់របស់ខ្មែរ។ និយាយរួម ក្បាច់រចនាផ្កាឈូកនៅលើគ្រឿងអលង្ការខ្មែរមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ទុកនូវសារដ៏មានតម្លៃ អត្ថន័យខាងជំនឿ និងការឆ្លុះបញ្ចាំងពីទស្សនៈពិភពលោករបស់ខ្មែរផងដែរ។ ក្រឡេកមកមើលក្បាច់រចនាវល្លិ៍រំយោលវិញ គឺជាក្បាច់មួយដ៏សំខាន់ និងមានប្រជាប្រិយភាពលើគ្រឿងអលង្ការ ក៏ដូចជានៅលើសំណង់ស្ថាបត្យកម្មបុរាណនានា។ ក្បាច់នេះមិនត្រឹមតែបង្ហាញពីសោភ័ណភាព និងភាពប៉ិនប្រសប់របស់ជាងទងខ្មែរប៉ុណ្ណោះទេ តែវាក៏មានបង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើនផងដែរ។ វល្លិ៍រំយោលតំណាងឱ្យជីវិតដែលចេះរីកលូតលាស់ រីករាលដាលទៅមុខឥតឈប់ឈរ។ វាជានិមិត្តរូបនៃ ភាពចម្រុងចម្រើន លាភសក្ការៈ និងការមានបាន ក្នុងជីវិត ហើយនៅលើគ្រឿងអលង្ការ វាបង្ហាញពីបំណងប្រាថ្នាចង់បានភាពរុងរឿង និងការរីកចម្រើន។ ដោយសារតែវល្លិ៍មានលក្ខណៈចេះលូតលាស់បន្តគ្នា រុំព័ទ្ធគ្នា វាជានិមិត្តរូបនៃ ភាពជាប់តំណ ភាពស្ថិតស្ថេរ និងភាពអមតៈ។ វាអាចសំដៅទៅលើខ្សែស្រឡាយត្រកូល កេរដំណែល ឬទំនាក់ទំនងដែលមិនចេះដាច់។ រូបរាងវល្លិ៍ដែលមានលក្ខណៈរួញ រមូរ រំយោលបង្ហាញពី ភាពទន់ភ្លន់ ភាពបត់បែន និងការចេះបន្សាំ ទៅតាមកាលៈទេសៈ។ ក្បាច់វល្លិ៍រំយោលមានលក្ខណៈវិចិត្រល្អិតល្អន់ និងមានចលនាទន់ភ្លន់ ធ្វើឱ្យគ្រឿងអលង្ការមាន ភាពទាក់ទាញ និងស្រស់ស្អាត។ វាបានបញ្ជាក់ពីរសនិយមសិល្បៈរបស់ខ្មែរដែលនិយមភាពប្រណិត និងភាពរស់រវើក។ ក្បាច់វល្លិ៍ដែលរុំព័ទ្ធ ឬតភ្ជាប់គ្នា ជួនកាលក៏អាចតំណាងឱ្យ ការចងសម្ព័ន្ធ ភាពស្អិតរមួត និងភាពសុខដុមរមនា រវាងបុគ្គល ឬក្នុងសហគមន៍ផងដែរ។ ដូចនេះ ក្បាច់រចនាវល្លិ៍រំយោលនៅលើគ្រឿងអលង្ការខ្មែរមិនត្រឹមតែជាការតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែវាជាក្បាច់ដែលពោរពេញទៅដោយអត្ថន័យជានិមិត្តរូបនៃភាពរុងរឿង ភាពជាប់តំណ និងសោភ័ណភាពធម្មជាតិ។ ចុងក្រោយ ក្បាច់រចនាដែលខ្មែរយកមកច្នៃលើគ្រឿងអលង្ការដែរ នោះគឺក្បាច់ភ្ញីទេស។ ក្បាច់ភ្ញីទេស គឺជាក្បាច់ដ៏សំខាន់មួយទៀតដែលត្រូវបានគេប្រទះឃើញយ៉ាងទូលំទូលាយនៅលើគ្រឿងអលង្ការខ្មែរ ក៏ដូចជានៅលើចម្លាក់ និងសំណង់បុរាណផ្សេងៗទៀត។ ប៉ុន្តែក្បាច់ភ្ញីទេស គឺគេយល់ថាគឺជាក្បាច់ដែលដកស្រង់ចេញពីចេកទេស រួមផ្សំជាមួយរុក្ខជាតិដ៏ទៃទៀត។ ហើយក្បាច់ភ្ញីទេសចែកចេញជាសន្លឹក ដើម ផ្កា ក្តឹប ក្រពុំ ត្រួយ បន្តជាចង្វាយដោយប្រើទម្រង់វង់ហៀន និងប្រើសន្លឹកឱបដើម មើលទៅហាក់ដូចជារុក្ខជាតិកំពុងតែដុះចេញមានដើម ស្លឹក ផ្កា និងផ្លែ។ ក្បាច់នេះឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌ និងជំនឿពីខាងក្រៅផងដែរ។ ក្បាច់ភ្ញីទេសបង្ហាញពី ការទទួលយកនូវឥទ្ធិពលពីខាងក្រៅ មកលាយឡំជាមួយនឹងសិល្បៈខ្មែរដើម។ នេះឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ និងការបើកចំហររបស់ខ្មែរក្នុងការទទួលយកគំនិតថ្មីៗ ដើម្បីបង្កើននូវសោភ័ណភាព និងអត្ថន័យ។ ក្បាច់ភ្ញីទេសមានលក្ខណៈល្អិតល្អន់ ប្រកបដោយភាពទន់ភ្លន់ និងទាក់ទាញភ្នែក។ ភ្ញីទេសតំណាងឱ្យ ភាពរីកចម្រើន ភាពសំបូរបែប និងលាភសក្ការៈ ព្រោះវាបានធ្វើឱ្យអ្នកពាក់មានអារម្មណ៍ថាទទួលបាននូវជីវិតដ៏បរិបូរណ៍ និងរុងរឿង។ ដោយសារតែលក្ខណៈក្បាច់រមូរក្រងជាប់គ្នារបស់ក្បាច់ភ្ញីទេសក៏អាចតំណាងឱ្យ ការចងសម្ព័ន្ធ ភាពស្អិតរមួត និងការតភ្ជាប់ រវាងគ្នាទៅវិញទៅមកផងដែរ ហើយនេះអាចសំដៅលើទំនាក់ទំនង ក្នុងគ្រួសារ សង្គម ឬសហគមន៍។ នៅក្នុងជំនឿខ្លះ គ្រឿងលម្អដែលមានលំនាំផ្កា ឬរុក្ខជាតិ ក៏ត្រូវបានគេជឿថាអាចនាំមកនូវ សេចក្តីសុខសាន្ត និងការការពារ ពីឧបទ្រពចង្រៃផងដែរ។ សរុបមក ក្បាច់រចនាភ្ញីទេសនៅលើគ្រឿងអលង្ការខ្មែរ មិនត្រឹមតែជាក្បាច់លម្អដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ទុកនូវអត្ថន័យទាក់ទងនឹងភាពរុងរឿង ភាពចម្រុះវប្បធម៌ និងសោភ័ណភាពសិល្បៈខ្មែរដ៏វិចិត្រផងដែរ។ ជាសង្ខេប គ្រឿងអលង្ការខ្មែរដែលបំផុសគំនិតដោយក្បាច់ធម្មជាតិ មិនត្រឹមតែជាវត្ថុប្រើប្រាស់ដើម្បីតុបតែងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ។ ជារួម ក្បាច់ទាំងនេះឆ្លុះបញ្ចាំងពីជំនឿ សាសនា ទស្សនៈពិភពលោក និងសោភ័ណភាពសិល្បៈដ៏វិចិត្ររបស់បុព្វបុរសខ្មែរ។